នៅក្នុងបរិបទសាលារៀន ម៉ូដសម្លៀកបំពាក់អាចបែងចែកជាពីរធំៗ គឺឯកសណ្ឋានសាលាដែលជាសម្លៀកបំពាក់កំណត់ដោយស្ថាប័ន និងម៉ូដសម្លៀកបំពាក់ពេញនិយម។ ម៉ូដពេញនិយមនេះ ជារបៀបស្លៀកពាក់ផ្ទាល់ខ្លួនរបស់សិស្សានុសិស្សនៅក្រៅម៉ោងសិក្សា ឬក្នុងឱកាសពិសេសៗ។ ឯកសណ្ឋានសាលាគឺជាប្រភេទសម្លៀកបំពាក់ដែលសិស្សានុសិស្សគ្រប់រូបតម្រូវឱ្យស្លៀកពាក់នៅពេលចូលរៀន។ ការរចនានៃឯកសណ្ឋានទាំងនេះអាចខុសប្លែកគ្នាទៅតាមសាលានីមួយៗ ប៉ុន្តែជាទូទៅមានលក្ខណៈស្រដៀងគ្នា។ សម្រាប់សិស្សប្រុស និយមស្លៀក អាវសដៃខ្លី ឬ ដៃវែង ដែលមានកអាវបត់ ឬកមូល។ ចំណែកសិស្សស្រី អាចស្លៀក អាវសដៃខ្លី ឬដៃវែង ដែលមានកអាវបត់ ឬកមូលដូចគ្នា។ ជួនកាលមានសាលាខ្លះតម្រូវឱ្យមាន និមិត្តសញ្ញា របស់សាលាដេរភ្ជាប់នៅលើហោប៉ៅ ឬដៃអាវផងដែរ។ សាច់ក្រណាត់ដែលប្រើសម្រាប់អាវជាទូទៅគឺ កប្បាស ឬប៉ូលីយីស្ទ័រ ដែលស្រាល ងាយស្រួលបោកគក់ និងមិនសូវជ្រីវជ្រួញ។ ខោសម្រាប់សិស្សប្រុសនិយមស្លៀក ខោជើងវែងពណ៌ខៀវចាស់ ឬខ្មៅ។ សាច់ក្រណាត់ដែលប្រើជាទូទៅគឺ កប្បាស ឬ ប៉ូលីយីស្ទ័រ ដែលធន់ និងងាយស្រួលក្នុងការធ្វើចលនា។ សម្រាប់សិស្សស្រីនិយមស្លៀក សំពត់ខ្លីជង្គង់ ឬសំពត់វែងអន្លាយ ពណ៌ខៀវចាស់ ខ្មៅ ឬជួនកាលមានឆ្នូត។ សំពត់អាចមាន ផ្នត់ ឬរាបស្មើ អាស្រ័យលើការរចនារបស់សាលា។ ក្រៅពីសំពត់ សាលាខ្លះក៏អនុញ្ញាតឱ្យសិស្សស្រីស្លៀក ខោជើងវែងពណ៌ខៀវចាស់ ឬ ខ្មៅ ផងដែរ។ ជាទូទៅសិស្សានុសិស្សត្រូវបានតម្រូវឱ្យពាក់ ស្បែកជើងប៉ាត់តាឬ ស្បែកជើងកែងទាប ពណ៌ស ខ្មៅ សម្រាប់ស្រោមជើងជាទូទៅគឺ ពណ៌ស ឬ ខ្មៅ។ សិស្សប្រុសជាទូទៅតម្រូវឱ្យពាក់ ខ្សែក្រវាត់ពណ៌ខ្មៅ ឬពណ៌ឈាមជ្រូក។ អត្ថប្រយោជន៍នៃឯកសណ្ឋានសាលាមានដូចជា បង្កើតភាពស្មើគ្នា ជួយកាត់បន្ថយគម្លាតសេដ្ឋកិច្ចសង្គមរវាងសិស្ស ព្រោះគ្រប់គ្នាស្លៀកពាក់ដូចគ្នា។ លើកកម្ពស់វិន័យ បង្ហាញពីសណ្តាប់ធ្នាប់ និងការគោរពច្បាប់សាលា។ បង្កើនសុវត្ថិភាព ងាយស្រួលសម្គាល់អត្តសញ្ញាណសិស្សរបស់សាលា។ សន្សំសំចៃពេលវេលា សិស្សមិនចាំបាច់ចំណាយពេលច្រើនក្នុងការគិតពីអ្វីដែលត្រូវស្លៀកពាក់រៀងរាល់ថ្ងៃ។ ក្រៅពីឯកសណ្ឋានសាលា សិស្សានុសិស្សក៏មានម៉ូដសម្លៀកបំពាក់ពេញនិយមផ្ទាល់ខ្លួន ដែលពួកគេនិយមស្លៀកពាក់នៅក្រៅម៉ោងសិក្សា ថ្ងៃឈប់សម្រាក ឬទៅដើរលេង។ ម៉ូដទាំងនេះច្រើនផ្លាស់ប្តូរទៅតាមនិន្នាការបច្ចុប្បន្ន និងឥទ្ធិពលពីប្រព័ន្ធផ្សព្វផ្សាយ។ សម្លៀកបំពាក់បែបធម្មតារបស់ម៉ូដនេះជាទូទៅមានលក្ខណៈសាមញ្ញ ផាសុកភាព និងងាយស្រួលស្លៀកពាក់ប្រចាំថ្ងៃ។ គ្រប់ប្រភេទទាំងអាវយឺតដៃខ្លី ដៃវែង អាវយឺតមានកអាវមូល ឬកវី ដែលមានរូបភាព សារ ឬលំនាំប្លែកៗ។ អាវក្រណាត់ដៃខ្លី ឬដៃវែង ជាពិសេសអាវក្រណាត់ឆែកៗ ឬអាវក្រណាត់រលុងៗ។ ខោខូវប៊យដែលមានម៉ូដផ្សេងៗគ្នាដូចជា ខោខូវប៊យជើងធំ, ខោខូវប៊យត្រង់ , ឬខោខូវប៊យរឹបរាង។ សិស្សានុសិស្សក៏និយមស្លៀកពាក់ខោជើងខ្លីក្រណាត់ ឬខោខូវប៊យជើងខ្លី ក៏ដូចជាសំពត់ខោ សំពត់យឺត ឬសំពត់ខូវប៊យ នៅក្រៅម៉ោងសិក្សា ឬពេលដើរលេងកម្សាន្តផងដែរ។ សម្លៀកបំពាក់បែបកីឡាឋ ដោយសារការកើនឡើងនៃសកម្មភាពកីឡា និងការចង់បានភាពផាសុកភាព ម៉ូដបែបកីឡាកំពុងពេញនិយម។ ឧទាហរណ៍ អាវរងាមានមួក ឬអាវយឺតដៃវែងក្រាស់ៗ។ សិស្សានុសិស្សក៏និយមស្លៀកពាក់ខោជើងវែងសម្រាប់ហាត់ប្រាណ ឬស្លៀកពាក់ធម្មតានៅពេលទំនេរផងដែរ។ ស្បែកជើងម៉ាកល្បីៗសម្រាប់ដើរ ឬហាត់ប្រាណ។ ក្រៅពីសម្លៀកបំពាក់ សិស្សានុសិស្សក៏និយមពាក់គ្រឿងលម្អដើម្បីបំពេញម៉ូដរបស់ពួកគេផងដែរ។ ការជ្រើសរើសម៉ូដសម្លៀកបំពាក់នៅតាមសាកលវិទ្យាល័យ មិនថាឯកសណ្ឋាន ឬសម្លៀកបំពាក់ទូទៅនោះទេ គឺសំខាន់ណាស់ក្នុងការបង្ហាញពីភាពជាសិស្សនិស្សិតល្អ។ អ្វីដែលសំខាន់បំផុតគឺការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ សមរម្យ និងគោរពដល់បរិយាកាសសិក្សា។